ការអប់រំវិជ្ជាជីវៈ និងបណ្ដុះបណ្ដាលបច្ចេកទេស នៅកម្ពុជាមានប្រវត្តិដ៏យូរអង្វែង និងមានការវិវត្តន៍គួរឱ្យកត់សម្គាល់។ ការផ្លាស់ប្ដូរទាំងនេះត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីបរិបទនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្នុងសម័យអាណានិគមបារាំង ការអប់រំនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍បារាំង។ ការអប់រំវិជ្ជាជីវៈមានលក្ខណៈតូចចង្អៀត ហើយផ្តោតជាពិសេសទៅលើការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញមូលដ្ឋានសម្រាប់គម្រោងនានារបស់បារាំងតែប៉ុណ្ណោះ។ សាលាបច្ចេកទេសភ្នំពេញ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩២៤ គឺជាភស្តុតាងដ៏សំខាន់មួយ។ សាលានេះបានដើរតួនាទីក្នុងការបណ្ដុះបណ្ដាលសិស្សឱ្យមានជំនាញជាងឈើ ជាងដែក និងជាងម៉ាស៊ីន។ ដើម្បីបម្រើការងារនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់បារាំង។ គោលបំណងសំខាន់នៃការបង្កើតសាលាបច្ចេកទេសនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មពីប្រទេសផ្សេង។ ហើយដើម្បីបណ្តុះបណ្តាលជនជាតិខ្មែរឱ្យធ្វើការងារក្រោមការគ្រប់គ្រងរបស់បារាំង។ ទោះជាយ៉ាងនេះក្តី កម្មវិធីសិក្សាត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹង ហើយការអប់រំវិជ្ជាជីវៈមិនត្រូវបានលើកទឹកចិត្តឱ្យរីកចម្រើនខ្លាំងនោះទេ។ ការអភិវឌ្ឍនេះបានក្លាយជាមូលដ្ឋានគ្រឹះដំបូងគេសម្រាប់ការអប់រំវិជ្ជាជីវៈនៅកម្ពុជា។ ក្រោយមក នៅឆ្នាំ ១៩៦៤ សាលាបច្ចេកទេសភ្នំពេញនេះត្រូវបានពង្រីកទៅជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលត្រូវបានគេស្គាល់ថាជា សាលាតិចណូ។ វាបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលអ្នកជំនាញវិស្វកម្ម និងបច្ចេកទេសនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ សម័យសង្គមរាស្ត្រនិយម ពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ ការអប់រំវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដែលត្រូវបានគេចាត់ទុកជាយុគសម័យដ៏រុងរឿងមួយ។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់។ ដើម្បីពង្រឹងវិស័យអប់រំវិជ្ជាជីវៈ សំដៅឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេស។ លក្ខណៈសំខាន់ៗនៃការអប់រំវិជ្ជាជីវៈក្នុងសម័យនេះរួមមាន ការបង្កើតគ្រឹះស្ថានអប់រំថ្មីៗ ការតភ្ជាប់ការអប់រំទៅនឹងការងារជាក់ស្តែង និងការអភិវឌ្ឍធនធានមនុស្ស។ សាលាបច្ចេកទេស និងមហាវិទ្យាល័យជាច្រើនត្រូវបានបង្កើតឡើង។ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញក្នុងវិស័យផ្សេងៗដូចជា វិស្វកម្ម ស្ថាបត្យកម្ម នគរូបនីយកម្ម និងកសិកម្ម។ ជាពិសេស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដើរតួនាទីស្នូលក្នុងការបណ្តុះបណ្តាលវិស្វករជំនាញសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។ សិស្សនិស្សិតមិនត្រឹមតែរៀននៅសាលាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងការងារកសាងជាក់ស្តែងរបស់រដ្ឋផងដែរ។ និស្សិតដែលបានបញ្ចប់ការសិក្សានៅសម័យនេះ បានក្លាយជាសសរទ្រូងដ៏រឹងមាំ និងមានសមត្ថភាពខ្ពស់ក្នុងការកសាងប្រទេស។ ពួកគេបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសាងសង់ផ្លូវថ្នល់ ស្ពាន និងអគារសំខាន់ៗជាច្រើន ដែលនៅតែជាស្នាដៃប្រវត្តិសាស្ត្ររហូតដល់សព្វថ្ងៃ។ សម័យសង្គមរាស្ត្រនិយម គឺជាសម័យកាលមួយដែលការអប់រំវិជ្ជាជីវៈទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិ។ ពួកគឹបានបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យនេះ ទោះបីជាមានការបំផ្លិចបំផ្លាញក្នុងសម័យកាលក្រោយៗមកក៏ដោយ។ សម័យសាធារណរដ្ឋខ្មែរ ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ និងរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ជាយុគសម័យដ៏ខ្មៅងងឹតបំផុតសម្រាប់វិស័យអប់រំនៅកម្ពុជា រួមទាំងការអប់រំវិជ្ជាជីវៈផងដែរ។ សង្គ្រាម និងមនោគមវិជ្ជាជ្រុលនិយមបានបំផ្លាញស្ទើរតែទាំងអស់នូវសមិទ្ធផលដែលបានកសាងឡើងកាលពីសម័យមុនៗ។ ក្នុងអំឡុងសម័យសាធារណរដ្ឋខ្មែរ ស្ថានការណ៍នយោបាយ និងសង្គ្រាមស៊ីវិលបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអប់រំ ជាពិសេសការអប់រំវិជ្ជាជីវៈ។ សាលារៀនជាច្រើនត្រូវបង្ខំចិត្តបិទទ្វារដោយសារស្ថានភាពសង្គ្រាមមិនអំណោយផល។ ផលប៉ះពាល់ចម្បងៗរួមមាន ការកាត់បន្ថយថវិកា ការបាត់បង់សិស្សនិស្សិត និងការថយចុះគុណភាពអប់រំ។ ថវិកាជាតិភាគច្រើនត្រូវបានបង្វែរទៅបម្រើវិស័យយោធាដើម្បីទ្រទ្រង់សង្គ្រាម។ នេះធ្វើឱ្យវិស័យអប់រំទទួលបានការឧបត្ថម្ភតិចតួចបំផុត ដែលបណ្តាលឱ្យគុណភាពអប់រំធ្លាក់ចុះ។ សិស្សានុសិស្សជាច្រើនបានបោះបង់ចោលការសិក្សារបស់ពួកគេដើម្បីចូលរួមក្នុងជួរកងទ័ព ឬភៀសខ្លួនពីសង្គ្រាម។ នេះបានធ្វើឱ្យការបណ្ដុះបណ្ដាលអ្នកជំនាញជំនាន់ក្រោយត្រូវខកខាន និងបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ដោយសារកង្វះធនធានសម្ភារៈ ថវិកា និងគ្រូបង្រៀន ប្រព័ន្ធអប់រំវិជ្ជាជីវៈមិនអាចបន្តដំណើរការដោយរលូនបានទេ។ ការបណ្ដុះបណ្ដាលមានលក្ខណៈទ្រទ្រង់ខ្លួនឯងប៉ុណ្ណោះ ហើយគុណភាពពិតប្រាកដមិនត្រូវបានធានាឡើយ។ សម័យកាលនេះបានបន្សល់ទុកនូវគម្លាតដ៏ធំមួយនៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងការអប់រំវិជ្ជាជីវៈ។ ដែលក្រោយមកបានបង្កផលវិបាកកាន់តែធ្ងន់ធ្ងរក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ។ របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយខ្មែរក្រហម គឺជាសម័យកាលដ៏អាក្រក់បំផុតសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជា។ របបនេះបានលុបបំបាត់ចោលទាំងស្រុងនូវរាល់ទម្រង់នៃការអប់រំផ្លូវការ រួមទាំងការអប់រំវិជ្ជាជីវៈផងដែរ។ លក្ខណៈសំខាន់ៗនៃយុគសម័យដ៏ខ្មៅងងឹតនេះរួមមាន ការសម្លាប់បញ្ញវន្ត និងអ្នកជំនាញ ការបាត់បង់ជំនាញវិជ្ជាជីវៈ។ ខ្មែរក្រហមបានចាត់ទុកការអប់រំ និងចំណេះដឹងជាសត្រូវ ហើយបានបំផ្លាញរាល់គ្រឹះស្ថានអប់រំទាំងអស់។ សាលារៀន វិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យត្រូវបានបិទទ្វារ ហើយប្រែក្លាយទៅជាគុក ឬកន្លែងធ្វើការកសិកម្ម។ បញ្ញវន្ត គ្រូបង្រៀន អ្នកជំនាញ និងអ្នកដែលមានជំនាញវិជ្ជាជីវៈខ្ពស់ត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងសម្លាប់ចោលយ៉ាងរង្គាល។ គោលដៅរបស់ពួកគេគឺដើម្បីលុបបំបាត់នូវរាល់មរតកវប្បធម៌ និងចំណេះដឹងដែលរបបមុនៗបានបន្សល់ទុក។ រីឯ ជំនាញបច្ចេកទេសត្រូវបានជំនួសដោយការធ្វើការងារកសិកម្មដោយបង្ខំ។ វិស្វករ គ្រូពេទ្យ និងជាងជំនាញត្រូវបង្ខំឱ្យធ្វើស្រែចម្ការ ឬការងារធ្ងន់ៗដែលមិនត្រូវនឹងជំនាញរបស់ពួកគេ។ ការបំផ្លាញធនធានមនុស្សដ៏ធ្ងន់ធ្ងរនេះបានបន្សល់ទុកនូវគម្លាតដ៏ធំមួយនៅក្នុងការអភិវឌ្ឍប្រទេស ដែលបានជះឥទ្ធិពលរហូតមកដល់សព្វថ្ងៃ។ ផលវិបាកនៃការបំផ្លិចបំផ្លាញក្នុងសម័យនេះបានធ្វើឱ្យកម្ពុជាត្រូវចាប់ផ្ដើមកសាងប្រព័ន្ធអប់រំឡើងវិញ។ ដោយចាប់ផ្ដើមពីចំណុចសូន្យក្រោយឆ្នាំ ១៩៧៩ ដែលជាកិច្ចការដ៏លំបាកបំផុតមួយ។ ការបំផ្លិចបំផ្លាញក្នុងសម័យកាលទាំងពីរនេះ បានធ្វើឱ្យកម្ពុជាបាត់បង់អស់នូវអ្នកជំនាញ និងធនធានមនុស្សដែលជាសសរទ្រូងនៃប្រទេស។ ការខាតបង់នេះបានបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសរហូតដល់ពេលបច្ចុប្បន្ន។ ក្រោយពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ ប្រទេសកម្ពុជាបានស្ថិតក្នុងស្ថានភាពទទេស្អាត។ ប្រព័ន្ធអប់រំទាំងមូលត្រូវចាប់ផ្តើមឡើងវិញពីបាតដៃទទេ ហើយការអប់រំវិជ្ជាជីវៈក៏ដូចគ្នាដែរ។ ក្នុងសម័យនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្តារប្រព័ន្ធអប់រំវិជ្ជាជីវៈឡើងវិញជាបណ្តើរៗ ក្រោមជំនួយពីប្រទេសមួយចំនួនដូចជា វៀតណាម និងអតីតសហភាពសូវៀត។ គោលដៅចម្បងគឺបណ្តុះបណ្តាល កម្លាំងពលកម្មមានជំនាញមូលដ្ឋាន ឡើងវិញ ដើម្បីបម្រើឱ្យការស្តារប្រទេសឡើងវិញ។ លក្ខណៈនៃការអប់រំវិជ្ជាជីវៈក្នុងសម័យនេះរួមមាន ការផ្តោតលើជំនាញសាមញ្ញៗ កង្វះខាតធនធាន និងជំនួយពីបរទេស។ ការបណ្តុះបណ្តាលភាគច្រើនផ្តោតលើជំនាញជាក់ស្តែង និងសាមញ្ញៗដែលចាំបាច់សម្រាប់ការរស់រានមានជីវិត និងការស្តារឡើងវិញដូចជា ជាងជួសជុលរថយន្ត ជាងឈើ ជាងសំណង់ និងការងារកសិកម្ម។ ទោះបីជាមានការខិតខំប្រឹងប្រែងក៏ដោយ ក៏ការអប់រំវិជ្ជាជីវៈនៅមានកម្រិតទាបនៅឡើយ។ ដោយសារកង្វះខាតធនធានសំខាន់ៗដូចជា គ្រូបង្រៀនដែលមានសមត្ថភាព ឧបករណ៍ និងសម្ភារៈសិក្សា។ គ្រឹះស្ថានអប់រំតូចៗមួយចំនួនត្រូវបានបង្កើតឡើងក្រោមជំនួយពីបរទេស ប៉ុន្តែការបណ្តុះបណ្តាលមានលក្ខណៈបិទខ្ទប់ និងមិនទូលំទូលាយ។ សម័យកាលនេះគឺជាដំណាក់កាលនៃ ការរស់រានមានជីវិត និងការស្តារឡើងវិញ ជាជាងការរីកចម្រើន។ វាបានបង្កើតបានជាមូលដ្ឋានគ្រឹះដ៏ផុយស្រួយមួយសម្រាប់វិស័យអប់រំវិជ្ជាជីវៈ។ ដែលនឹងត្រូវបន្តពង្រឹងក្រោយពេលដែលមានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៣។ សម័យព្រះរាជាណាចក្រកម្ពុជាទី២ ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន ក្នុងសម័យកាលនេះ ការអប់រំវិជ្ជាជីវៈ ធ្វេត (TVET) នៅកម្ពុជាបានផ្លាស់ប្ដូរពីការស្តារឡើងវិញទៅជាការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ទាប់ពីប្រទេសទទួលបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលបានកំណត់ ការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ កិច្ចការសំខាន់ៗដែលបានអនុវត្តរួមមាន ការបង្កើតក្រសួង និងស្ថាប័នគ្រប់គ្រង កំណែទម្រង់គោលនយោបាយ និងក្របខណ្ឌច្បាប់។ ដើម្បីគ្រប់គ្រងវិស័យ ធ្វេត TVET ប្រកបដោយប្រសិទ្ធភាពក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៧។ ក្រសួងនេះមានតួនាទីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពង្រឹងវិស័យ ធ្វេត TVET ឱ្យស្របតាមតម្រូវការទីផ្សារការងារ។ គោលនយោបាយជាតិ ធ្វេត TVET ត្រូវបានបង្កើតឡើងដើម្បីកំណត់ទិសដៅ និងគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្ម។ ស្តង់ដារគុណវុឌ្ឍិជាតិ គឺជាប្រព័ន្ធមួយដែលត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃ និងទទួលស្គាល់ជំនាញរបស់កម្មករឱ្យមានលក្ខណៈស្តង់ដារដូចគ្នា ដែលជួយបង្កើនតម្លៃគុណភាពជំនាញ។ មូលនិធិអភិវឌ្ឍន៍ជំនាញ ជាមូលនិធិមួយដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការបណ្តុះបណ្តាលកម្លាំងពលកម្ម ជាពិសេសនៅក្នុងវិស័យឯកជន។ សាលាបច្ចេកទេស និងវិទ្យាស្ថានបណ្តុះបណ្តាលជាច្រើនត្រូវបានកសាងឡើងវិញ និងពង្រីកនៅទូទាំងប្រទេស។ សាលាពហុបច្ចេកទេសតំបន់ គឺជាយុទ្ធសាស្ត្រមួយដើម្បីបណ្តុះបណ្តាលជំនាញជាក់លាក់ទៅតាមតម្រូវការរបស់តំបន់នីមួយៗ។ សម័យកាលនេះគឺជាដំណាក់កាលនៃការពង្រឹង និងពង្រីកវិស័យអប់រំវិជ្ជាជីវៈឱ្យកាន់តែមានភាពរឹងមាំ។ ហើយនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងតំបន់។ ការខិតខំប្រឹងប្រែងទាំងនេះបានធ្វើឱ្យ ធ្វេត TVET ក្លាយជាវិស័យដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។